នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជា៦ភូមិភាគ ដែលរួមមាន ៣២តំបន់។ ភូមិភាគនីមួយៗគឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុក១ ឬច្រើនចេញពីខេត្តនេះខ្លះឬខេត្តនោះខ្លះ មកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់សុទ្ធតែត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗ ចែកចេញ ជាច្រើនតំបន់ ហើយតំបន់នីមួយៗ ចែកចេញជាស្រុក ឃុំ និងសហករណ៍។ ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់ និងកាត់ចេញពីស្រុកឆ្លូងនៃខេត្តក្រចេះ។ ក្រៅពីនេះ វាក៏បានកាត់យកស្រុកខ្លះពីខេត្តកណ្ដាលផងដែរ រួមមានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំ ដោយ ឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះ រួមមានខេត្តកំពតនិងខេត្តតាកែវទាំងមូល ស្រុកពីរ ក្នុងខេត្តកំពង់ស្ពឺ (ស្រុកសំរោងទង និងស្រុកគងពិសី) និងស្រុកប្រាំក្នុងខេត្តកណ្តាល (ស្រុកកណ្តាលស្ទឹង ស្អាង កោះធំ កៀនស្វាយ និងស្រុកលើកដែក)។ ភូមិភាគឧត្តរ (ភូមិភាគ ៣០៣) ដឹកនាំ ដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ដល់ ដើមឆ្នាំ១៩៧៦។ បន្ទាប់ពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង នៅឆ្នាំ១៩៧៧ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគ។ នៅឆ្នាំ១៩៧៧ ដដែល កែ ពក ត្រូវបានចាត់តាំងឱ្យធ្វើជាលេខាភូមិភាគកណ្តាលដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្តរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងលិចទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុង ខេត្តក្រចេះ (ស្រុកព្រែកប្រសប់) ហើយចែកចេញជាបីតំបន់គឺ តំបន់៤១ តំបន់៤២ និង តំបន់៤៣ ។ ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) ដឹកនាំដោយ ញឹម រស់ ភូមិភាគនេះរួមមានខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ទាំងមូល ដែលចែកចេញជាប្រាំពីរតំបន់រួមមានតំបន់១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និងតំបន់៧។ ភូមិភាគបស្ចិម (ភូមិភាគ៤០១) ដឹកនាំដោយ ជូ ជេត ភូមិភាគនេះរួមមាន ខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ ហើយចែកចេញជាប្រាំតំបន់គឺ តំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។ ភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះ រួមមាន ខេត្តរតនគិរីទាំងមូល ខេត្តមណ្ឌលគីរីទាំងមូល ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែង ដែលស្ថិតនៅ ត្រើយខាងលិចទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់ គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់ ១០៥ តំបន់១០៧ និងតំបន់៥០៥ ។ ក្នុងឆ្នាំ១៩៧៦នេះ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួនពីរផ្សេងទៀតដែលមិនចំណុះឱ្យភូមិភាគ ណាមួយឡើយ ហើយធ្វើការទាក់ទងការងារផ្ទាល់ជាមួយគណៈកម្មាធិការមជ្ឈិមបក្ស។ តំបន់ទាំងនេះរួមមានតំបន់ សៀមរាប ឧត្តរមានជ័យ (តំបន់១០៦) និងតំបន់ព្រះវិហារ (តំបន់១០៣)។ ក្រុងកំពង់សោម (បច្ចុប្បន្នខេត្តព្រះសីហនុ) ក៏ត្រូវបានចាត់តាំងដោយឡែកពីភូមិភាគដែរ។ នៅឆ្នាំ១៩៧៧ ភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្តាលត្រូវបានបង្កើតឡើង។ ភូមិភាគនេះមានទីតាំងស្ថិតនៅ ត្រង់អតីតភូមិភាគឧត្តរ ចំណែកភូមិភាគឧត្តរថ្មីត្រូវបានប្តូរទីតាំងទៅតំបន់សៀមរាប-ឧត្តរមានជ័យ និងតំបន់ព្រះវិហារ។ តំបន់ក្រចេះ (ឬតំបន់៥០៥) និងតំបន់មណ្ឌលគីរី (ឬតំបន់១០៥) ត្រូវបានបំបែកចេញពីភូមិភាគឦសាននិងចាត់តាំងជា តំបន់ស្វយ័ត។ ការរៀបចំប្រជាជនជាកងពលការងារដ៏ធំគឺជាចំណុចស្នូលនៃប្រព័ន្ធនេះ។ គោលដៅសំខាន់គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យប្រជាជនយ៉ាងតឹងរ៉ឹងបំផុត។ ការបែងចែកភូមិសាស្ត្ររដ្ឋបាលបែបនេះឆ្លុះបញ្ចាំងពីការប៉ុនប៉ងលុបបំបាត់អត្តសញ្ញាណបុគ្គល និងការគ្រប់គ្រងជីវិតប្រចាំថ្ងៃរបស់ប្រជាជនទាំងស្រុង។ ប្រព័ន្ធនេះក៏ត្រូវបានប្រើប្រាស់ដើម្បីធានានូវការអនុវត្ត "អង្គការ" ដែលជាឈ្មោះហៅក្រៅរបស់ខ្មែរក្រហម។ វាបង្ហាញពីការគ្រប់គ្រងផ្ដាច់ការដែលខ្មែរក្រហមបានអនុវត្តលើប្រទេសកម្ពុជាក្នុងសម័យនោះ។ នេះជាភូមិសាស្ត្ររដ្ឋបាលមួយដែលត្រូវបានបង្កើតឡើងដើម្បីបម្រើគោលដៅមនោគមវិជ្ជារបស់ពួកគេតែប៉ុណ្ណោះ។